ចំណែកឯ ខជើងមាន់វិញពេញនិយមណាស់សម្រាប់បរិភៅគជាមួយនឹងបាយ ហើយវាក៏ងាយស្រួលមិនសូវពិបាកក្នុងការធ្វើដែរ។ គ្រឿងផ្សំរបស់វាមាន ជើងមាន់ ខ្ទឹមស ម្រេច ស្ករត្នោត ទឹកត្រី និងទឹកស៊ីអ៉ីវខាប់។ ដោយដំបូង យកជើងមាន់កាត់ក្រចកចេញធ្វើឱ្យស្អាតលាងទឹក រួចទុកឱ្យស្រស់ទឹក។ បន្ទាប់មកដាក់ឆ្នាំង ដោយដាក់ស្ករត្នោតលីងឱ្យឡើងពងអង្ក្រង។ រួចដាក់ខ្ទឹមស ម្រេចដែលបុកហើយចូល ដាក់ទឹកត្រី និងទឹកស៊ីអ៉ីវខាប់កូរចូលគ្នាឱ្យសព្វល្អរួចបន្ថែមទឹក។ ហើយដាក់ជើងមាន់ចូលទុករម្ងាស់រហូតដល់ជើងមាន់ឆ្អិនផុយល្អជាការស្រេច។ គេក៏អាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងបាន ដើម្បីបង្កើនរសជាតិទៅតាមអ្វីដែលគេចូលចិត្ត។